ខត្រី គឺជាម្ហូបបែបប្រពៃណីខ្មែរមួយមុខដែលល្បីល្បាញដោយសារ វាមានរសជាតិផ្អែម ប្រៃល្មម រួមផ្សំជាមួយគ្រឿងទេស និងបន្លែផ្សេងៗ។ ខត្រីគឺជាមុខម្ហូបប្រចាំថ្ងៃដ៏សំខាន់មួយនៅក្នុងផ្ទះបាយខ្មែរ។ គេនិយមបរិភោគម្ហូបមួយមុខនេះ ជាមួយបាយសក្ដៅៗ ជាពិសេសសម្រាប់អាហារពេលថ្ងៃត្រង់ និងពេលល្ងាច។ គ្រឿងផ្សំភាគច្រើនងាយស្រួលរកបាននៅតាមទីផ្សារ ហើយរបៀបធ្វើក៏មិនសូវស្មុគស្មាញដែរ ជាហេតុធ្វើឱ្យខត្រីក្លាយជាជម្រើសដ៏ល្អសម្រាប់ស្ត្រីមេផ្ទះ ឬអ្នកដែលចង់ចម្អិនអាហារខ្លួនឯង។ ក្នុងការធ្វើខត្រី យើងអាចប្រើប្រាស់ត្រីធម្មជាច្រើនដែលមាននៅកម្ពុជា ដូចជាត្រីឆ្ពិន ត្រីអណ្ដែង ត្រីផ្ទក់ ឬត្រីកញ្ចុះ ដែលឆ្លុះបញ្ចាំងពីរបៀបរស់នៅ និងធនធានធម្មជាតិរបស់ខ្មែរ។ រសជាតិផ្អែមពីស្ករត្នោត ជាតិប្រៃពីទឹកត្រី និងសាច់ត្រីដ៏ផ្អែមឆ្ងាញ់ រួមផ្សំជាមួយក្លិនឈ្ងុយនៃខ្ទឹម ខ្ញី និងម្រេច ជួយបង្កើនបាននូវរសជាតិឆ្ងាញ់ជាប់ចិត្ត។ មុខម្ហូបនេះមានគ្រឿងផ្សំដូចជា ត្រីស្រស់ ខ្ទឹមស ខ្ទឹមក្រហម ខ្ញី ម្រេចខ្មៅគ្រាប់ ស្ករត្នោត ទឹកត្រី ប្រេងឆា អំបិល ប៊ីចេង ម្ទេសស្រស់ និងស្លឹកខ្ទឹម។ ចំពោះរបៀបចម្អិនវិញគឺដំបូងត្រូវ លាងត្រីឱ្យបានស្អាតល្អ រួចប្រឡាក់ជាមួយអំបិលបន្តិច ទុកចោលប្រហែល ១០ទៅ១៥ នាទី។ បើអ្នកចង់ឱ្យសាច់ត្រីរឹងល្អ មិនងាយបែកនៅពេលខ អ្នកអាចយកត្រីទៅចៀន ឬបំពងបន្តិច ដើម្បីឱ្យក្រៀមស្បែកជាមុនសិន។ បន្ទាប់មកដាក់ឆ្នាំងលើចង្ក្រាន រួចចាក់ប្រេងឆាចូល។ ពេលប្រេងចាប់ផ្ដើមក្ដៅ ដាក់ខ្ទឹមស និងខ្ទឹមក្រហមចិញ្ច្រាំចូល ហើយកូររំលីងវាឱ្យឈ្ងុយ រហូតឡើងពណ៌លឿងស្រស់។ បន្ថែមស្ករត្នោតចូលទៅក្នុងខ្ទឹមដែលកំពុងរំលីង រួចកូរបន្តរហូតទាល់តែស្កររលាយអស់ ហើយប្រែជាពណ៌ត្នោតក្រហមស្រស់ ប៉ុន្តែ ប្រយ័ត្នកុំឱ្យខ្លោច ព្រោះវានឹងធ្វើឱ្យខមានរសជាតិល្វីង។ បន្ទាប់មក ដាក់ត្រីដែលបានរៀបចំរួចចូលទៅក្នុងឆ្នាំងស្កររំលីង រួចដាក់ទឹកត្រីនិង ម្រេចបុកចូលតាមក្រោយ។ យើងត្រូវកូរថ្នមៗ ដើម្បីឱ្យសាច់ត្រីចូលជាតិល្អ រួចចាំបន្ថែមខ្ញីហាន់ និងម្ទេសស្រស់ តាមចំណូលចិត្ត។ ក្រោយមកទៀត ចាក់ទឹកធម្មតា ឬទឹកដូងខ្ចីចូលល្មមឱ្យលិចត្រី។ យើងត្រូវទុកខឱ្យពុះ រួចបន្ថយភ្លើងឱ្យនៅតិចៗ បន្តរម្ងាស់ប្រហែល ២០ ទៅ ៣០ នាទី ឬរហូតទាល់តែទឹកខរីងខាប់ល្អ ចូលជាតិត្រីផុយឆ្ងាញ់ យើងត្រូវកូរសម្លម្ដងម្កាលដែរ ដើម្បីកុំឱ្យជាប់បាតឆ្នាំង។ អ្នកអាចភ្លក្សរសជាតិមើល បើខ្វះ ឬលើស អ្នកអាចបន្ថែមបន្ថយតាមចំណូលចិត្តបាន។ ពេលឆ្អិន អ្នកអាចបិទភ្លើង រួចដួសខត្រីដាក់ចាន រោយស្លឹកខ្ទឹមពីលើបន្តិច មុននឹងទទួលទានជាមួយបាយសក្ដៅៗ។ ខត្រីត្រូវបានចាត់ទុកជាផ្នែកមួយនៃមុខម្ហូបបុរាណរបស់ខ្មែរ ដែលបានបន្តវេនពីមួយជំនាន់ទៅមួយជំនាន់។ ខត្រីជាម្ហូបសាមញ្ញ ប៉ុន្តែមានរសជាតិឆ្ងាញ់ពិសា និងមានតម្លៃយ៉ាងជ្រាលជ្រៅក្នុងវប្បធម៌មុខម្ហូបរបស់ប្រជាជនខ្មែរ។ សរុបមក ខត្រីមិនមែនត្រឹមតែជាមុខម្ហូបប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្នែកមួយនៃរបៀបរស់នៅ វប្បធម៌ និងប្រពៃណីម្ហូបអាហាររបស់កម្ពុជា ដែលផ្តល់ទាំងរសជាតិ អាហារូបត្ថម្ភ និងតម្លៃផ្លូវចិត្តដល់ប្រជាជនខ្មែរ។